ល្ខោនស្បែកធំ ត្រូវបានចុះបញ្ជីជា បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដោយអង្គការយូណេស្កូ ក្នុងឆ្នាំ ២០០៥ ការចុះបញ្ជីនេះត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០០៥ ដែលជាការទទួលស្គាល់ដ៏សំខាន់សម្រាប់វប្បធម៌ខ្មែរ។ ការទទួលស្គាល់នេះបង្ហាញពី តម្លៃសកល នៃល្ខោនស្បែកធំក្នុងនាមជាទម្រង់សិល្បៈបុរាណ។ ល្ខោនស្បែកធំប្រើប្រាស់ តួរូបស្បែកគោធំៗ ដែលឆ្លាក់យ៉ាងល្អិតល្អន់ និងជាទូទៅគ្មានចលនា។ ខ្លឹមសាររឿងផ្តោតទាំងស្រុងលើរឿង រាមកេរ្តិ៍ខ្មែរ ដែលជាទេវកថាប្រចាំជាតិ។ ជាប្រពៃណី ការសម្តែងត្រូវបានធ្វើឡើងសម្រាប់តែ ពិធីសាសនា ពិធីបន់ស្រន់ ឬព្រះរាជពិធីប៉ុណ្ណោះ។ ការចុះបញ្ជីជួយ ផ្សព្វផ្សាយ សិល្បៈនេះទៅកាន់ឆាកអន្តរជាតិ និងទាក់ទាញមូលនិធិអភិរក្ស។ យូណេស្កូបានជំរុញឱ្យកម្ពុជាមាន ផែនការយុទ្ធសាស្ត្រ ដើម្បីការពារការបាត់បង់សិល្បៈនេះ។ ការទទួលស្គាល់នេះបានផ្តល់នូវ មោទកភាពជាតិ និងការលើកទឹកចិត្តដល់សិល្បករចាស់ៗ។ វាបានជំរុញឱ្យមាន ការបណ្តុះបណ្តាល សិស្សជំនាន់ក្រោយៗនៅតាមសាលាសិល្បៈដូចជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈជាដើម។ ល្ខោនស្បែកតូច មិនត្រូវបានចុះបញ្ជីដោយឡែកពីស្បែកធំនៅយូណេស្កូទេ ប៉ុន្តែជាទម្រង់សិល្បៈពេញនិយមក្នុងស្រុក។ ល្ខោនស្បែកតូចប្រើប្រាស់ តួរូបស្បែកតូចៗ ដែលមានចលនា នៅត្រង់អវយវៈ។ តួរូបទាំងនោះមានលក្ខណៈ កំប្លែង និងមានភាពបត់បែនក្នុងការសម្តែង។ ខ្លឹមសាររឿងមិនត្រឹមតែរាមកេរ្តិ៍ទេ តែមានរឿង ប្រវត្តិសាស្ត្រ រឿង ល្ខោនបាសាក់ និង រឿងអប់រំសង្គម។ វាត្រូវបានសម្តែងសម្រាប់ មហាជនទូទៅ និងមានលក្ខណៈ កម្សាន្ត ជាងស្បែកធំ។ ស្បែកតូចមាន ឱកាសរស់រាន បានយូរជាងស្បែកធំ ដោយសារភាពងាយស្រួលនៃការរៀបចំ។ ការទទួលស្គាល់របស់យូណេស្កូបានជំរុញឱ្យមាន ការចាប់អារម្មណ៍ ឡើងវិញពីសាធារណជនខ្មែរ។ ចំនួនសិល្បករជំនាញ ទាំងពីរទម្រង់នៅតែមានកម្រិតទាបបន្ទាប់ពីរងផលប៉ះពាល់ពីរបបខ្មែរក្រហម។ សិល្បករដែលនៅសេសសល់ភាគច្រើនមាន វ័យចំណាស់ ដែលជាបញ្ហាប្រឈមធំបំផុតក្នុងការបន្តបេតិកភណ្ឌ។ យុវជន សម័យថ្មីហាក់ដូចជាមិនសូវចាប់អារម្មណ៍រៀនសិល្បៈនេះដោយសារដំណើរការលំបាក និងប្រើពេលយូរ។ ល្ខោនស្បែកទាំងពីរពិបាក ប្រកួតប្រជែង ជាមួយប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងខ្សែភាពយន្តទំនើប។ ការសម្តែង ក្នុងស្រុកមានការថយចុះគួរឱ្យកត់សម្គាល់នៅក្នុងទីក្រុង។ វត្តមានទេសចរណ៍ នៅតាមរមណីយដ្ឋានអង្គរជួយបង្កើតឱកាសសម្តែងខ្លះៗសម្រាប់ស្បែកធំ។ ការគាំទ្រ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅតែជាកត្តាគន្លឹះដើម្បីផ្តល់ប្រាក់ឧបត្ថម្ភ។ សាលាសិល្បៈ បានបញ្ចូលល្ខោនស្បែកធំទៅក្នុងកម្មវិធីសិក្សាដើម្បីបណ្តុះបណ្តាលផ្លូវការ។ នៅតែមានការលើកទឹកចិត្តឱ្យមាន ការច្នៃប្រឌិត ដើម្បីរក្សាទម្រង់សិល្បៈនេះឱ្យនៅតែអាចរស់រាន។ ការអប់រំ តាមរយៈល្ខោនស្បែកជួយឱ្យក្មេងៗយល់ដឹងពី ប្រវត្តិសាស្ត្រ និងជំនឿបុរាណ។ សិប្បកម្មឆ្លាក់ ស្បែកក៏ត្រូវបានលើកស្ទួយតាមរយៈការលក់តួរូបចម្លងជូនភ្ញៀវទេសចរ។ ល្ខោនស្បែក តម្រូវឱ្យមានការចូលរួមពីមនុស្សច្រើន ដែលបង្កើតនូវ សាមគ្គីភាព ក្នុងសហគមន៍។ ការអភិរក្ស ទាំងស្បែកធំនិងស្បែកតូចគឺជាការវិនិយោគលើ អត្តសញ្ញាណជាតិ ខ្មែរនាពេលអនាគត។ ការបន្តរស់រាន របស់សិល្បៈទាំងពីរគឺជាសក្ខីកម្មនៃការតស៊ូរបស់ប្រជាជនខ្មែរក្នុងការការពារមរតកវប្បធម៌។